ដោយសារប្រទេសកម្ពុជាមានលក្ខណៈជាសហគមន៍ ដូច្នេះ ភាពផ្ទាល់ខ្លួន និង ព្រំដែន មានភាពបត់បែនជាងបណ្តាប្រទេសផ្សេងៗនៅលោកខាងលិច។ ប្រជាជនខ្មែរសុាំនឹងការនៅជិតៗគ្នា ជាពិសេសក្នុងគ្រួសារ នៅតាមផ្សារ សាលារៀន ឬ កន្លែងជួបជុំគ្នាជាដើម។ ក្នុងប្រទេសកម្ពុជា កន្លែងដែលមានមនុស្សអ៊ូអរគឺជារឿងធម្មតានោះទេ។ យ៉ាងណាក្ដី ការឱ្យតម្លៃលើព្រំដែន និងភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ បង្ហាញពីការគោរព និងការគួរសម។ ជាក់ស្ដែង ប្រជាជនខ្មែរមួយចំនួនក៏គោរពឱ្យតម្លៃទៅលើចំណុចទាំងពីរនេះដែរ។ ចំណុចទីមួយនោះ គឺទាក់ទងនឹងការប៉ះពាល់ និងការនៅជិតគ្នា។ វាជារឿងធម្មតាសម្រាប់មិត្តភក្តិដែលមានភេទដូចគ្នា ឧទាហរណ៍ ស្រីនឹងស្រី ប្រុសនឹងប្រុស ក្នុងការអង្គុយជិតគ្នា ចាប់ដៃ ឬផ្អែកស្មាគ្នាទៅវិញទៅមក។ ឥរិយាបថនេះមិនត្រូវបានរាប់ថាខុសឆ្គង មិនសមរម្យនោះទេ។ ជួនកាល គេក៏ឃើញស្រីៗដើរទៅណាមកណាដោយកាន់ដៃគ្នាផងដែរ ចំណែកឯប្រុសៗវិញ គេច្រើនតែដើរកៀកស្មាគ្នា។ ដោយឡែកចំពោះភេទផ្ទុយគ្នាវិញ បើតាមប្រពៃណី ការអោប ថើប ឬ ចាប់ដៃ ត្រូវបានរាប់ថាជាទង្វើមិនគួរសមមួយក្នុងចំណោមភ្នែកមនុស្សម្នា។ ជាទូទៅ គូស្នេហ៍ ឬ សង្សារ តែងតែរក្សាគម្លាតពីការប៉ះពាល់ពេលនៅទីសាធារណៈ ដើម្បីបង្ហាញពីការគោរពទៅកាន់មនុស្សជុំវិញខ្លួន។ ការចាប់ដៃ ឬ ការសំពះជាឥរិយាបថដែលអាចទទួកយកបាន ក៏ប៉ុន្តែការអោប ឬ ថើបថ្ពាល់វិញមិនមែនជាការស្វាគមន៍ទូទៅទេ ហើយវាអាចរាប់ថាជាការបំពានព្រំដែន ឬ ភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ទៀតផង។ ក្នុងវប្បធម៌ខ្មែរ ការប៉ះក្បាលរាប់ថាជាការមិនគួរសម ដោយសារក្បាលជាកន្លែងដ៏បរិសុទ្ធបំផុតនៃរាងកាយ។ ការយកជើងចង្អុលទៅកាន់នរណាម្នាក់ ជាពិសេសព្រះសង្ឃ ឬ មនុស្សចាស់ គឺឈ្លើយ ដោយសារជើងគឺជាចំណុចទាប និងជាផ្នែកដ៏គគ្រិចបំផុតនៃរាងកាយ។ ឥឡូវនេះ យើងក្រឡេកមើលពីព្រំដែន ឬ ដែនកំណត់នៅក្នុងការសន្ទនាប្រចាំថ្ងៃរបស់ប្រជាជនខ្មែរវិញម្ដង។ ប្រជាជនខ្មែរភាគច្រើនជាមនុស្សដែលមានភាពស្រទន់ក្នុងការប្រើពាក្យសម្ដី ហើយពួកគេក៏ជៀសវាងការឈ្លោះប្រកែកដែរ។ ការសួរចំៗអំពីអាយុ មុខតំណែងការងារ ឬ ប្រាក់ខែគឺជារឿងធម្មតាកាលពីសម័យដើម ប៉ុន្តែឥឡូវនេះវិញវាបានក្លាយទៅជាប្រធានបទដ៏រស៊ើបមួយ ដូច្នេះការសួរដូច្នេះនឹងរាប់ថាជាការមិនគួរសម។ យ៉ាងណាមិញ ប្រធានបទសន្ទនាផ្សេងទៀត ដូចជា នយោបាយ សាសនាក្រៅពីព្រះពុទ្ធ និង បញ្ហាគ្រួសារ ក៏ជាអ្វីមួយដែលមិនគួរលើកឡើងក្នុងអំឡុងពេលសន្ទនាជាមួយនរណាម្នាក់ដែរ។ មួយវិញទៀត ការតមាត់ ឬនិយាយកាត់មាត់ជាសាធារណៈទៅកាន់មនុស្សចាស់ គ្រូ ឬ អ្នកមានឋានៈខ្ពស់ជាងក៏រាប់ថាជាការមិនគួរសម និង ការបំបាក់មុខដែរ។ នៅក្នុងបរិបទគ្រួសារខ្មែរ ការរស់នៅជុំគ្នាគឺជារឿងធម្មតា ការក្នុងនោះក៏មានបែងចែកព្រំដែននឹងដែនកំណត់រវាងអ្នកមានអាយុតិច និង អាយុច្រើនផងដែរ។ ក្មេងៗ ឬ អ្នកមានអាយុតិច ត្រូវរក្សាទម្លាតសមរម្យពីមនុស្សចាស់ ដោយមិនរំខាន មិនអង្គុយកន្លែងដែលខ្ពស់ជាងពួកគាត់ ឬ ប៉ះពាល់ដោយគ្មានការអនុញ្ញាតិពីពួកគាត់នោះឡើយ។ អ្វីមួយដែលសំខាន់បំផុតនោះគឺ មិនត្រូវប៉ះក្បាលអ្នកដែលមានអាយុច្រើនជាងខ្លួនឡើយ ព្រោះវាឈ្លើយ និងជាទង្វើមិនគួរគម្បី។ ជាធម្មតា ម្ចាស់ផ្ទះតែងតែចង់ទទួលភ្ញៀវដោយមានអាហារ ឬ ភេសជ្ជៈ កាលណាភ្ញៀវប្រកែកមិនទទួលច្រើនដងពេកក៏រាប់ថាមិនគួរសមដែរ។ ប៉ុន្តែចំពោះភ្ញៀវវិញ ការអង្គុយនៅផ្ទះគេយូរពេកដោយមិនមានការអញ្ជើញ បង្ហាញថាជាការរំលងព្រំដែនឯកជនភាពបុគ្គល។ ក្នុងបរិបទសាសនា ស្ត្រីត្រូវបានហាមប្រាមមិនឱ្យប៉ះព្រះសង្ឃដោយផ្ទាល់នោះឡើយ។ ពេលប្រគេនអ្វីមួយទៅព្រះសង្ឃ ស្ត្រីត្រូវដាក់វត្ថុនោះលើក្រណាត់ ឬ ហុចតាមបុរសដែលនៅក្បែរនោះ ដើម្បីប្រគេនទៅព្រះសង្ឃវិញ។ ការស្លៀកសំលៀកបំពាក់សមរម្យ រក្សាភាពស្ងប់ស្ងាត់ និងគម្លាតត្រឹមត្រូវ ក៏រាប់ជាការគោរពចំពោះព្រះសង្ឃដែរ។ ដោយឡែកនៅកន្លែងការងារវិញ ការនិយាយសាមញ្ញ ឬ ត្រង់ៗ ទៅកាន់អ្នកមានមុខតំណែងខ្ពស់ជាងដោយគ្មានពាក្យគួរសមក៏រាប់ជាទង្វើមិនសមរម្យមួយដែរ។ សព្វថ្ងៃ ប្រជាជនខ្មែរជាច្រើនកំពុងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដូច្នេះ ការចែកចាយបន្តហួសកម្រិត និងការភ្ជាប់រូបភាព ឬ វីដេអូទៅឱ្យនរណាម្នាក់ដែលគ្មានការអនុញ្ញាតិក៏រាប់ថាមិនគួរសមដែរ។ នៅក្នុងប្រទេសកម្ពុជា ការគោរពភាពផ្ទាល់ខ្លួនមិនសូវផ្តោតច្រើនលើគម្លាតផ្នែករាងកាយទេ ប៉ុន្តែទាក់ទងច្រើនទៅនឹងការគោរពផ្នែកវប្បធម៌វិញ។